ផ្លែផ្ញៀវត្រូវបានប្រជាជនកម្ពុជាទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំង មិនថាវានៅខ្ចីមានរសជាតិជូរ ឬពេលវាទុំមានរសជាតិផ្អែមនោះទេ។ កត្តាដែលធ្វើឱ្យផ្លែផ្ញៀវមានភាពល្បីល្បាញ គឺដោយសារតែរសជាតិដ៏ប្លែករបស់វាដែលមានលក្ខណៈស្រស់ស្រាយ និងគួរឱ្យចង់ញ៉ាំ។ ក្រៅពីរសជាតិ ផ្លែផ្ញៀវក៏មានលក់ច្រើននៅតាមទីផ្សារក្នុងស្រុករបស់យើងក្នុងរដូវកាលរបស់វា ហើយតម្លៃក៏សមរម្យផងដែរ។ មិនតែប៉ុណ្ណោះ ផ្លែផ្ញៀវក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ ដោយវាមានផ្ទុកវីតាមីន C ខ្ពស់ និងជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ទាំងអស់នេះហើយដែលធ្វើឱ្យផ្លែផ្ញៀវក្លាយជាផ្លែឈើដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជា។ រដូវកាលដ៏ល្អបំផុតសម្រាប់ការទទួលទានផ្លែផ្ញៀវនៅកម្ពុជា គឺចាប់ផ្ដើមពី ចុងខែមេសា រហូតដល់ខែមិថុនា។ នៅអំឡុងពេលនេះ ផ្លែផ្ញៀវមានភាពទុំល្អ មានរសជាតិឆ្ងាញ់ ហើយតម្លៃក៏មានលក្ខណៈសមរម្យផងដែរ។ ផ្លែផ្ញៀវសម្បូរបំផុតនៅក្នុងខែឧសភា ជាពេលវេលាដែលយើងឃើញផ្លែផ្ញៀវលក់យ៉ាងច្រើនកុះករនៅតាមទីផ្សារទូទាំងប្រទេស។ នៅមុន និងក្រោយរដូវកាលនេះ ផ្លែផ្ញៀវក៏អាចមានដែរ ប៉ុន្តែមានចំនួនតិចតួច ហើយអាចមានតម្លៃថ្លៃជាង។ សម្រាប់អ្នកដែលចូលចិត្តផ្លែឈើនេះ គឺអាចទិញទទួលទានបានគ្រប់រដូវកាល ប៉ុន្តែដើម្បីទទួលបានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ គឺត្រូវរង់ចាំរហូតដល់រដូវកាលរបស់វាចូលមកដល់។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអាកាសធាតុ និងដីធ្លីដ៏អំណោយផលសម្រាប់ការដាំដុះដំណាំត្រូពិចជាច្រើនប្រភេទ ក្នុងនោះក៏មានផ្លែផ្ញៀវផងដែរ។ អាកាសធាតុក្តៅសើម និងមានរដូវវស្សាច្បាស់លាស់ គឺជាកត្តាចម្បងដែលជួយឱ្យដើមផ្ញៀវលូតលាស់បានយ៉ាងល្អ និងផ្តល់ទិន្នផលខ្ពស់។ ផ្ទុយពីការយល់ច្រឡំថាផ្លែផ្ញៀវសុទ្ធតែនាំចូល តាមពិតទៅផ្លែផ្ញៀវដែលចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជាភាគច្រើនគឺបានមកពីការដាំដុះនៅក្នុងស្រុក។ តំបន់មួយចំនួនដូចជា ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ត្រូវបានគេស្គាល់ថាជាកន្លែងដែលកសិករដាំដុះផ្ញៀវច្រើនជាងគេ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេស។ ការដាំដុះក្នុងស្រុកនេះមិនត្រឹមតែជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនប្រាក់ចំណូលជូនដល់កសិករ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យកសិកម្មផងដែរ។ នៅក្នុងប្រទេសកម្ពុជា គេស្គាល់ និងនិយមដាំដុះផ្លែផ្ញៀវសំខាន់ៗពីរប្រភេទ ដែលមានលក្ខណៈខុសគ្នាទាំងរូបរាង និងរសជាតិ។ ដោយប្រភេទទីមួយគឺ ផ្ញៀវស ដែលមានសំបកពណ៌បៃតងខ្ចី រីឯសាច់ខាងក្នុងមានពណ៌សថ្លា និងមានរសជាតិផ្អែមឆ្ងាញ់។ ចំណែកប្រភេទទីពីរគឺ ផ្ញៀវក្រហម ដែលមានសំបកពណ៌បៃតងចាស់ ហើយពេលទុំសាច់ខាងក្នុងមានពណ៌ក្រហមដូចឈាមគោ និងមានរសជាតិផ្អែមលាយជូរ។ ផ្ញៀវទាំងពីរប្រភេទនេះមានលក់នៅតាមទីផ្សារ ប៉ុន្តែបើនិយាយពីការពេញនិយម គឺ ផ្ញៀវស ទទួលបានការគាំទ្រជាងគេ។ មូលហេតុគឺដោយសាររសជាតិផ្អែមឆ្ងាញ់របស់វា ហើយសាច់ក៏មានលក្ខណៈឆ្ងាញ់ជាង និងមានក្លិនក្រអូបជាងផ្ញៀវក្រហមដែរ។